សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬហៅកាត់ថា មន្ទីរស២១ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងរាជធានីភ្នំពេញ និងអតីតមន្ទីរឃុំឃាំង ម១៣ នៅខេត្តកំពង់ឆ្នាំង គឺជាតំបន់វាលពិឃាតដែលធំជាងគេ ក្នុងប្រទេសកម្ពុជា។ គុកទួលស្លែង ឬត្រូវបានគេស្គាល់ថាជាពន្ធធនាគារ ស-២១ គឺជាមណ្ឌលសួរចម្លើយ និងសម្លាប់រង្គាលដ៏ល្បីល្បាញមួយនៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៧៥ ដល់ ១៩៧៩។ ដើមឡើយ គុកទួលស្លែង គឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំង និងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៏នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល ពត ដែលមាន ឈ្មោះដើម សាទ្បុត ស ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ គុកទួលស្លែង ឬ មន្ទីរស-២១ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ពីរ ដែលបានបន្សល់ទុកនូវភស្តុតាងដ៏រន្ធត់នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទីនេះជាកន្លែងដែលត្រូវបានរំលឹកដល់ជនរងគ្រោះទាំងអស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលហៅកាត់ថា ខ្មែរក្រហម ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ទាំងពីរនេះ បង្ហាញយ៉ាងច្បាស់ពីភាពសាហាវយង់ឃ្នង និងមហន្តរាយដែលបានកើតឡើងលើប្រជាជនកម្ពុជា ក្នុងរបបដ៏ខ្មៅងងឹត។ អតីតអគារសាលារៀន ស-២១ ធ្លាប់ជាគុកសម្រាប់ដាក់អ្នកទោសជាង ១៨ ០០០នាក់ និងក្រុមគ្រួសារពួកគេដែលភាគច្រើនជាសមាជិកខ្មែរក្រហមខ្លួនឯង។ យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨ នៅឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់ ។ នៅឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់ ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់ ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសម្លាប់ផងទេ។ មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ។ ហើយជាទីកន្លែង ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩។ បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចម្លើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោម។ ការធ្វើបែបនេះជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចម្លើយ បន្ដទៀត។ ថ្នាក់រៀនត្រូវបានបែងចែកជាបន្ទប់ឃុំឃាំងតូចៗ ឬជាបន្ទប់ធំៗសម្រាប់ឃុំឃាំងមនុស្សច្រើននាក់ បង្អួច និងទ្វារត្រូវបានបិទបាំងដោយលួសបន្លា ដើម្បីទប់ស្កាត់ការរត់គេចខ្លួន។ ជនរងគ្រោះភាគច្រើនដែលត្រូវបានបញ្ជូនមកកាន់មន្ទីរស-២១ គឺសុទ្ធតែជាអតីតមន្ត្រីរាជការ បញ្ញវន្ត គ្រូបង្រៀន និស្សិត វេជ្ជបណ្ឌិត កម្មករ រហូតដល់កុមារ និងសូម្បីតែសមាជិកបក្សខ្មែរក្រហមខ្លួនឯងដែលត្រូវបានចោទប្រកាន់ពីបទក្បត់។ អ្នកទោសត្រូវបានបង្ខំឱ្យសារភាព "ឧក្រិដ្ឋកម្ម" ដែលពួកគេមិនបានប្រព្រឹត្ត តាមរយៈការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុត។ ដោយ ការវាយដំ ការឆក់ខ្សែភ្លើង ការដកក្រចក ការព្យួរក និងការធ្វើទារុណកម្មផ្លូវចិត្តជាដើម រាល់ការសារភាពត្រូវបានកត់ត្រាទុកយ៉ាងលម្អិត។ ខ្មែរក្រហមបានរក្សាកំណត់ត្រាយ៉ាងហ្មត់ចត់ រួមទាំងរូបថតអ្នកទោសទាំងអស់មុនពេលពួកគេត្រូវបានសម្លាប់។ រូបថតទាំងនេះបានក្លាយជាភស្តុតាងដ៏រឹងមាំបំផុតមួយសម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ។ ក្នុងចំណោមអ្នកទោសប្រមាណពី ១២០០០ ទៅ ២០០០០ នាក់ ដែលត្រូវបានបញ្ជូនមកទួលស្លែង មានតែប្រមាណ ១២ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតរហូតដល់ថ្ងៃរំដោះ។ ជនរងគ្រោះភាគច្រើនត្រូវបានសម្លាប់នៅមន្ទីរ ស-២១ ផ្ទាល់ ឬត្រូវបានបញ្ជូនទៅវាលពិឃាតជើងឯក។ ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួក ស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។ សព្វថ្ងៃ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានរៀបចំការតាំងពិព័រណ៍អចិន្ត្រៃយ៍អំពីប្រវត្តិសាស្ត្រនៃទីតាំងនេះ។ ទីនេះដើរតួនាទីជាបូជនីយដ្ឋាននៃការចងចាំជនរងគ្រោះ ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ និងសម្លាប់នៅក្នុងរបបខ្មែរក្រហម វាលពិឃាតជើងឯក គឺជាអតីតទីតាំងដែលធ្លាប់ជាចំការចម្ការដូងប្រេងក្បែរទីក្រុងភ្នំពេញ។ វាបានក្លាយជាទីកន្លែងសម្លាប់មនុស្សយ៉ាងរង្គាលបំផុតមួយនៅកម្ពុជា ដែលជាកន្លែងដែលអ្នកទោសពីមន្ទីរស-២១ និងពីគុកផ្សេងៗទៀតត្រូវបាននាំយកមកសម្លាប់ដោយគ្មានមេត្តា។ អ្នកទោសដែលត្រូវបានបញ្ជូនមកជើងឯក គឺស្ទើរតែទាំងអស់ត្រូវបានសម្លាប់ភ្លាមៗ។ ខ្មែរក្រហមបានសម្លាប់មនុស្សដោយមិនប្រើគ្រាប់កាំភ្លើងច្រើនទេ ប៉ុន្តែប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា ពូថៅ ចប បំពង់ឫស្សី ឬដំបង ដើម្បីសម្លាប់ជនរងគ្រោះ ដោយមានគោលបំណងសន្សំសំចៃគ្រាប់កាំភ្លើង និងធ្វើឱ្យការសម្លាប់កាន់តែព្រៃផ្សៃ។ សាកសពជនរងគ្រោះរាប់ពាន់នាក់ត្រូវបានកប់នៅក្នុងរណ្ដៅរួមជាច្រើននៅទូទាំងទីតាំងនេះ ក្រោយរបបខ្មែរក្រហមដួលរលំ ផ្នូរទាំងនេះត្រូវបានគេរកឃើញ ហើយឆ្អឹង និងលលាដ៍ក្បាលរាប់ពាន់ត្រូវបានប្រមូលបាន។ បច្ចុប្បន្ន មានចេតិយកែវដ៏ធំមួយត្រូវបានសាងសង់ឡើងនៅជើងឯក ដើម្បីតម្កល់ទុកលលាដ៍ក្បាល និងឆ្អឹងរបស់ជនរងគ្រោះរាប់ពាន់នាក់ ដែលជាការរំលឹកដល់មហន្តរាយដ៏ធំធេងនេះ។ ឆ្នាំ១៩៨៩ វាលពិឃាតជើងឯក បានប្រែក្លាយជាមជ្ឈមណ្ឌលជាតិ សម្រាប់ថែរក្សាទុកភ័ស្តុតាង នៃអំពើកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌របស់ខ្មែរក្រហម និងជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ។ លលាដ៍ក្បាលប្រមាណ ៥ពាន់ ដែលត្រូវបានតម្កល់នៅស្តុបកម្ពស់ប្រហែល ៣០ម៉ែត្រ ទទឹងប្រហែល ២០ម៉ែត្រ ត្រូវបានចាក់កំដរដោយបទភ្លេងខ្មែរយ៉ាងស្រងេះស្រងោចជាប្រចាំ។ ឯកសាររបស់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានពិពណ៌នាថា ការសម្លាប់រង្គាលមនុស្សនៅក្នុងរបបខ្មែរក្រហមនេះ គឺជាឋាននរកប្រចាំសតវត្សរ៍ទី២០។ អ្នកទេសចរជាតិ និងអន្តរជាតិ ដែលបានទៅដល់ទីនោះ តែងមានការនឹកសង្វេគ អាណិត ដល់ជនរងគ្រោះ ដែលត្រូវបានពួកខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់ យ៉ាងឃោឃៅ។ នៅក្នុងបរិវេណសារមន្ទីរវាលពិឃាតជើងឯកនោះ ក៏មានសាលពិព័រណ៍មួយ ដាក់តាំងរូបថតមេគុកទួលស្លែង កាំង ហ្គេចអៀវ សម្លៀកបំពាក់ពួកខ្មែរក្រហម។ រួមជាមួយ ឧបករណ៍ធ្វើទារុណកម្មសម្លាប់មនុស្ស និងសាលភាពយន្ត សម្រាប់ចាក់ភាពយន្តឯកសារ ស្តីអំពីរបបវាលពិឃាត កម្ពុជាប្រជាធិបតេយ្យ។ ជាទីតាំងប្រវត្តិសាស្ត្រមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចង់ទៅទស្សនាផ្ទាល់នូវកន្លែងពិឃាដមនុស្សយ៉ាងព្រៃផ្សៃ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ជនរងគ្រោះស្លាប់នៅទីនេះ គឺភាគច្រើនជាអ្នកចេះដឹង ហើយការធ្វើឃាតនេះ ច្រើនឆក់ខ្សែភ្លើង ថ្នាំពុល វាយនឹងត្បូងចប គល់ឫស្សី។ បើយោងទៅតាមឯកសារ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានយកមកសម្លាប់នៅជើងឯក មានចំនួនប្រមាណជិត២ម៉ឺននាក់។ អ្នកទោសជាច្រើនដែលត្រូវបានបញ្ជូនមកនៅជើងឯក ស្ទើរតែទាំងអស់ត្រូវបានសម្លាប់ ដោយគ្មានឱកាសរស់រានបន្តឡើយ។ ក្រៅពីនោះ មានរណ្តៅសាកសពសម្រាប់ស្ត្រី និងកុមារចំនួន១០០នាក់ ស្ថិតនៅជាប់នឹងដើមអម្ពិលបារាំង ឬដើមចន្ទគិរី ។ នៅប៉ែកខាងក្រោយមណ្ឌលពិឃាតមនុស្ស បឹងជើងឯក មានសាកសពក្មេងៗជាច្រើន ត្រូវពេជ្ឈឃាតសម្លាប់ដោយបោកនឹងគល់ឈើ ទារក និងកុមារក៏ត្រូវបានសម្លាប់យ៉ាងឃោរឃៅផងដែរ ដោយគេចាប់វាយក្បាលទៅនឹងដើមឈើធំៗ ដែលបច្ចុប្បន្នត្រូវបានគេហៅថា "ដើមឈើវាយកូនក្មេង"។ គុកទួលស្លែង និងវាលពិឃាតជើងឯក មិនមែនត្រឹមតែជាកន្លែងដែលប្រវត្តិសាស្ត្រឈឺចាប់បានកើតឡើងនោះទេ ប៉ុន្តែវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការចងចាំ និងការអប់រំ។ ទីតាំងទាំងពីរនេះជាភស្តុតាងរស់រវើកនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម វារំលឹកយើងពីភាពងងឹតបំផុតនៃប្រវត្តិសាស្ត្រមនុស្សជាតិ។ វាជាកន្លែងសម្រាប់ជនរងគ្រោះ អ្នកនៅរស់រានមានជីវិត និងមនុស្សជំនាន់ក្រោយក្នុងការរំលឹកដល់ការបាត់បង់ដ៏ធំធេង និងការឈឺចាប់ដែលបានកើតឡើង។ ទីតាំងទាំងនេះបម្រើជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់ ដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់ដឹងពីសោកនាដកម្មដែលបានកើតឡើង និងដើម្បីការពារកុំឱ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបែបនេះកើតឡើងសារជាថ្មីទៀត។ ទីតាំងទាំងពីរនេះ ក៏ជាផ្នែកមួយនៃការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម។ ការទស្សនាកន្លែងទាំងពីរនេះ គឺជាបទពិសោធន៍ដ៏ឈឺចាប់ ប៉ុន្តែចាំបាច់សម្រាប់អ្នកដែលចង់យល់ដឹងពីប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា និងមេរៀនដ៏មានតម្លៃដែលយើងទាំងអស់គ្នាត្រូវចងចាំ។ សារមន្ទីរទួលស្លែង គឺជារឿងរ៉ាវសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ និងជាមេរៀនប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ ដើម្បីដាស់តឿនដល់អ្នកជំនាន់នេះ និងជំនាន់ក្រោយ ជាពិសេសយុវជនឱ្យចងចាំ និងដើម្បីទុកសម្រាប់ រៀនសូត្រពីព្រឹត្តិការណ៍ដ៏សាហាវយង់ឃ្នង ប្រយោជន៍រួមគ្នាទប់ស្កាត់ការពារមិនឱ្យរបបនេះកើតឡើងសារជាថ្មីម្ដងទៀត។ ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬហៅកាត់ថា មន្ទីរស២១ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងរាជធានីភ្នំពេញ និងអតីតមន្ទីរឃុំឃាំង ម១៣ នៅខេត្តកំពង់ឆ្នាំង គឺជាតំបន់វាលពិឃាតដែលធំជាងគេ ក្នុងប្រទេសកម្ពុជា។ គុកទួលស្លែង ឬត្រូវបានគេស្គាល់ថាជាពន្ធធនាគារ ស-២១ គឺជាមណ្ឌលសួរចម្លើយ និងសម្លាប់រង្គាលដ៏ល្បីល្បាញមួយនៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៧៥ ដល់ ១៩៧៩។ ដើមឡើយ គុកទួលស្លែង គឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំង និងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៏នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល ពត ដែលមាន ឈ្មោះដើម សាទ្បុត ស ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ គុកទួលស្លែង ឬ មន្ទីរស-២១ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ពីរ ដែលបានបន្សល់ទុកនូវភស្តុតាងដ៏រន្ធត់នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទីនេះជាកន្លែងដែលត្រូវបានរំលឹកដល់ជនរងគ្រោះទាំងអស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលហៅកាត់ថា ខ្មែរក្រហម ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ទាំងពីរនេះ បង្ហាញយ៉ាងច្បាស់ពីភាពសាហាវយង់ឃ្នង និងមហន្តរាយដែលបានកើតឡើងលើប្រជាជនកម្ពុជា ក្នុងរបបដ៏ខ្មៅងងឹត។ អតីតអគារសាលារៀន ស-២១ ធ្លាប់ជាគុកសម្រាប់ដាក់អ្នកទោសជាង ១៨ ០០០នាក់ និងក្រុមគ្រួសារពួកគេដែលភាគច្រើនជាសមាជិកខ្មែរក្រហមខ្លួនឯង។ យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨ នៅឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់ ។ នៅឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់ ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់ ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសម្លាប់ផងទេ។ មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ។ ហើយជាទីកន្លែង ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩។ បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចម្លើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោម។ ការធ្វើបែបនេះជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចម្លើយ បន្ដទៀត។ ថ្នាក់រៀនត្រូវបានបែងចែកជាបន្ទប់ឃុំឃាំងតូចៗ ឬជាបន្ទប់ធំៗសម្រាប់ឃុំឃាំងមនុស្សច្រើននាក់ បង្អួច និងទ្វារត្រូវបានបិទបាំងដោយលួសបន្លា ដើម្បីទប់ស្កាត់ការរត់គេចខ្លួន។ ជនរងគ្រោះភាគច្រើនដែលត្រូវបានបញ្ជូនមកកាន់មន្ទីរស-២១ គឺសុទ្ធតែជាអតីតមន្ត្រីរាជការ បញ្ញវន្ត គ្រូបង្រៀន និស្សិត វេជ្ជបណ្ឌិត កម្មករ រហូតដល់កុមារ និងសូម្បីតែសមាជិកបក្សខ្មែរក្រហមខ្លួនឯងដែលត្រូវបានចោទប្រកាន់ពីបទក្បត់។ អ្នកទោសត្រូវបានបង្ខំឱ្យសារភាព "ឧក្រិដ្ឋកម្ម" ដែលពួកគេមិនបានប្រព្រឹត្ត តាមរយៈការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុត។ ដោយ ការវាយដំ ការឆក់ខ្សែភ្លើង ការដកក្រចក ការព្យួរក និងការធ្វើទារុណកម្មផ្លូវចិត្តជាដើម រាល់ការសារភាពត្រូវបានកត់ត្រាទុកយ៉ាងលម្អិត។ ខ្មែរក្រហមបានរក្សាកំណត់ត្រាយ៉ាងហ្មត់ចត់ រួមទាំងរូបថតអ្នកទោសទាំងអស់មុនពេលពួកគេត្រូវបានសម្លាប់។ រូបថតទាំងនេះបានក្លាយជាភស្តុតាងដ៏រឹងមាំបំផុតមួយសម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ។ ក្នុងចំណោមអ្នកទោសប្រមាណពី ១២០០០ ទៅ ២០០០០ នាក់ ដែលត្រូវបានបញ្ជូនមកទួលស្លែង មានតែប្រមាណ ១២ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតរហូតដល់ថ្ងៃរំដោះ។ ជនរងគ្រោះភាគច្រើនត្រូវបានសម្លាប់នៅមន្ទីរ ស-២១ ផ្ទាល់ ឬត្រូវបានបញ្ជូនទៅវាលពិឃាតជើងឯក។ ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួក ស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។ សព្វថ្ងៃ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានរៀបចំការតាំងពិព័រណ៍អចិន្ត្រៃយ៍អំពីប្រវត្តិសាស្ត្រនៃទីតាំងនេះ។ ទីនេះដើរតួនាទីជាបូជនីយដ្ឋាននៃការចងចាំជនរងគ្រោះ ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ និងសម្លាប់នៅក្នុងរបបខ្មែរក្រហម វាលពិឃាតជើងឯក គឺជាអតីតទីតាំងដែលធ្លាប់ជាចំការចម្ការដូងប្រេងក្បែរទីក្រុងភ្នំពេញ។ វាបានក្លាយជាទីកន្លែងសម្លាប់មនុស្សយ៉ាងរង្គាលបំផុតមួយនៅកម្ពុជា ដែលជាកន្លែងដែលអ្នកទោសពីមន្ទីរស-២១ និងពីគុកផ្សេងៗទៀតត្រូវបាននាំយកមកសម្លាប់ដោយគ្មានមេត្តា។ អ្នកទោសដែលត្រូវបានបញ្ជូនមកជើងឯក គឺស្ទើរតែទាំងអស់ត្រូវបានសម្លាប់ភ្លាមៗ។ ខ្មែរក្រហមបានសម្លាប់មនុស្សដោយមិនប្រើគ្រាប់កាំភ្លើងច្រើនទេ ប៉ុន្តែប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា ពូថៅ ចប បំពង់ឫស្សី ឬដំបង ដើម្បីសម្លាប់ជនរងគ្រោះ ដោយមានគោលបំណងសន្សំសំចៃគ្រាប់កាំភ្លើង និងធ្វើឱ្យការសម្លាប់កាន់តែព្រៃផ្សៃ។ សាកសពជនរងគ្រោះរាប់ពាន់នាក់ត្រូវបានកប់នៅក្នុងរណ្ដៅរួមជាច្រើននៅទូទាំងទីតាំងនេះ ក្រោយរបបខ្មែរក្រហមដួលរលំ ផ្នូរទាំងនេះត្រូវបានគេរកឃើញ ហើយឆ្អឹង និងលលាដ៍ក្បាលរាប់ពាន់ត្រូវបានប្រមូលបាន។ បច្ចុប្បន្ន មានចេតិយកែវដ៏ធំមួយត្រូវបានសាងសង់ឡើងនៅជើងឯក ដើម្បីតម្កល់ទុកលលាដ៍ក្បាល និងឆ្អឹងរបស់ជនរងគ្រោះរាប់ពាន់នាក់ ដែលជាការរំលឹកដល់មហន្តរាយដ៏ធំធេងនេះ។ ឆ្នាំ១៩៨៩ វាលពិឃាតជើងឯក បានប្រែក្លាយជាមជ្ឈមណ្ឌលជាតិ សម្រាប់ថែរក្សាទុកភ័ស្តុតាង នៃអំពើកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌របស់ខ្មែរក្រហម និងជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ។ លលាដ៍ក្បាលប្រមាណ ៥ពាន់ ដែលត្រូវបានតម្កល់នៅស្តុបកម្ពស់ប្រហែល ៣០ម៉ែត្រ ទទឹងប្រហែល ២០ម៉ែត្រ ត្រូវបានចាក់កំដរដោយបទភ្លេងខ្មែរយ៉ាងស្រងេះស្រងោចជាប្រចាំ។ ឯកសាររបស់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានពិពណ៌នាថា ការសម្លាប់រង្គាលមនុស្សនៅក្នុងរបបខ្មែរក្រហមនេះ គឺជាឋាននរកប្រចាំសតវត្សរ៍ទី២០។ អ្នកទេសចរជាតិ និងអន្តរជាតិ ដែលបានទៅដល់ទីនោះ តែងមានការនឹកសង្វេគ អាណិត ដល់ជនរងគ្រោះ ដែលត្រូវបានពួកខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់ យ៉ាងឃោឃៅ។ នៅក្នុងបរិវេណសារមន្ទីរវាលពិឃាតជើងឯកនោះ ក៏មានសាលពិព័រណ៍មួយ ដាក់តាំងរូបថតមេគុកទួលស្លែង កាំង ហ្គេចអៀវ សម្លៀកបំពាក់ពួកខ្មែរក្រហម។ រួមជាមួយ ឧបករណ៍ធ្វើទារុណកម្មសម្លាប់មនុស្ស និងសាលភាពយន្ត សម្រាប់ចាក់ភាពយន្តឯកសារ ស្តីអំពីរបបវាលពិឃាត កម្ពុជាប្រជាធិបតេយ្យ។ ជាទីតាំងប្រវត្តិសាស្ត្រមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចង់ទៅទស្សនាផ្ទាល់នូវកន្លែងពិឃាដមនុស្សយ៉ាងព្រៃផ្សៃ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ជនរងគ្រោះស្លាប់នៅទីនេះ គឺភាគច្រើនជាអ្នកចេះដឹង ហើយការធ្វើឃាតនេះ ច្រើនឆក់ខ្សែភ្លើង ថ្នាំពុល វាយនឹងត្បូងចប គល់ឫស្សី។ បើយោងទៅតាមឯកសារ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានយកមកសម្លាប់នៅជើងឯក មានចំនួនប្រមាណជិត២ម៉ឺននាក់។ អ្នកទោសជាច្រើនដែលត្រូវបានបញ្ជូនមកនៅជើងឯក ស្ទើរតែទាំងអស់ត្រូវបានសម្លាប់ ដោយគ្មានឱកាសរស់រានបន្តឡើយ។ ក្រៅពីនោះ មានរណ្តៅសាកសពសម្រាប់ស្ត្រី និងកុមារចំនួន១០០នាក់ ស្ថិតនៅជាប់នឹងដើមអម្ពិលបារាំង ឬដើមចន្ទគិរី ។ នៅប៉ែកខាងក្រោយមណ្ឌលពិឃាតមនុស្ស បឹងជើងឯក មានសាកសពក្មេងៗជាច្រើន ត្រូវពេជ្ឈឃាតសម្លាប់ដោយបោកនឹងគល់ឈើ ទារក និងកុមារក៏ត្រូវបានសម្លាប់យ៉ាងឃោរឃៅផងដែរ ដោយគេចាប់វាយក្បាលទៅនឹងដើមឈើធំៗ ដែលបច្ចុប្បន្នត្រូវបានគេហៅថា "ដើមឈើវាយកូនក្មេង"។ គុកទួលស្លែង និងវាលពិឃាតជើងឯក មិនមែនត្រឹមតែជាកន្លែងដែលប្រវត្តិសាស្ត្រឈឺចាប់បានកើតឡើងនោះទេ ប៉ុន្តែវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការចងចាំ និងការអប់រំ។ ទីតាំងទាំងពីរនេះជាភស្តុតាងរស់រវើកនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម វារំលឹកយើងពីភាពងងឹតបំផុតនៃប្រវត្តិសាស្ត្រមនុស្សជាតិ។ វាជាកន្លែងសម្រាប់ជនរងគ្រោះ អ្នកនៅរស់រានមានជីវិត និងមនុស្សជំនាន់ក្រោយក្នុងការរំលឹកដល់ការបាត់បង់ដ៏ធំធេង និងការឈឺចាប់ដែលបានកើតឡើង។ ទីតាំងទាំងនេះបម្រើជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់ ដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់ដឹងពីសោកនាដកម្មដែលបានកើតឡើង និងដើម្បីការពារកុំឱ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបែបនេះកើតឡើងសារជាថ្មីទៀត។ ទីតាំងទាំងពីរនេះ ក៏ជាផ្នែកមួយនៃការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម។ ការទស្សនាកន្លែងទាំងពីរនេះ គឺជាបទពិសោធន៍ដ៏ឈឺចាប់ ប៉ុន្តែចាំបាច់សម្រាប់អ្នកដែលចង់យល់ដឹងពីប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា និងមេរៀនដ៏មានតម្លៃដែលយើងទាំងអស់គ្នាត្រូវចងចាំ។ សារមន្ទីរទួលស្លែង គឺជារឿងរ៉ាវសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ និងជាមេរៀនប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ ដើម្បីដាស់តឿនដល់អ្នកជំនាន់នេះ និងជំនាន់ក្រោយ ជាពិសេសយុវជនឱ្យចងចាំ និងដើម្បីទុកសម្រាប់ រៀនសូត្រពីព្រឹត្តិការណ៍ដ៏សាហាវយង់ឃ្នង ប្រយោជន៍រួមគ្នាទប់ស្កាត់ការពារមិនឱ្យរបបនេះកើតឡើងសារជាថ្មីម្ដងទៀត។ ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។